ទិវារដ្ឋធម្មនុញ្ញ គឺជាថ្ងៃបុណ្យជាតិដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៤ ខែកញ្ញា។ ការប្រារព្ធនៃបុណ្យនេះ ដើម្បីរំលឹកដល់ការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញឡើងវិញនៅឆ្នាំ ១៩៩៣ ដែលបានបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងនាំមកនូវសន្តិភាព បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏យូរអង្វែង។ ប្រតិទិនថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលកំណត់ដោយអនុក្រឹត្យបានបង្ហាញថា រាជរដ្ឋាភិបាលអនុញ្ញាតមន្ត្រីរាជការនិងកម្មករនិយោជិតឈប់សម្រាកមួយថ្ងៃនៅថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ។ ការឈប់សម្រាកនេះ ដើម្បីរំលឹកដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដែលជាថ្ងៃប្រកាសប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជាផ្លូវការ។ ខាងក្រោមនេះជា ប្រវត្តិនៃការប្រារព្ធទិវារដ្ឋធម្មនុញ្ញកម្ពុជា ដែលជាការរំលឹកដ៏សំខាន់អំពីការអនុម័តរដ្ឋធម្មនុញ្ញដែលបានបង្កើតសន្តិភាព និងសិទ្ធិមនុស្សនៅក្នុងប្រទេស។ ប្រទេសកម្ពុជា បានចាប់ផ្តើមបង្កើតរដ្ឋធម្មនុញ្ញលើកដំបូងនៅក្នុងថ្ងៃទី ៦ ខែឧសភា ឆ្នាំ ១៩៤៧ ហើយត្រូវបានផ្លាស់ប្តូរជាបន្តបន្ទាប់ទៅតាមរបបនយោបាយចំនួន៥លើក។ រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ជាសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលនាំទៅដល់ការបោះឆ្នោត នាខែឧសភា ឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ ដើម្បីបង្កើតសភាធម្មនុញ្ញមួយនៃប្រទេសកម្ពុជា។ ក្នុងសម័យប្រជុំពេញអង្គលើកទី១ របស់ខ្លួន នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៩៣ សភាធម្មនុញ្ញបានបង្កើតគណៈកម្មាធិការអចិន្ត្រៃយ៍មួយ ដើម្បីរៀបរៀងរដ្ឋធម្មនុញ្ញ។ ភារកិច្ចដ៏ចម្បងរបស់ គណៈកម្មាធិការនេះ គឺការតាក់តែងនូវគម្រោងរដ្ឋធម្មនុញ្ញឱ្យបានរួចរាល់ក្នុងរយៈពេលបីខែ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស។ បន្ទាប់ពីត្រូវបានបង្កើតភ្លាម គណៈកម្មាធិការនេះមានភារកិច្ចមមាញឹកជាទីបំផុតក្នុងការតាក់តែងនូវគម្រោងរដ្ឋធម្មនុញ្ញថ្មីមួយឱ្យបានតាមកាលកំណត់ នៃកិច្ចព្រមព្រៀងក្រុងប៉ារីស។ ប៉ុន្តែក្នុងការតាក់តែងរដ្ឋធម្មនុញ្ញនេះ គណៈកម្មាធិការត្រូវតាក់តែងដោយឈរលើមូលដ្ឋានគ្រឹះពីរ។ ទីមួយ ដោយយោងតាមអនុសាសន៍របស់សម្តេច នរោត្តម សីហនុ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៩៣។ ទីពីរ យោងតាមស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ រដ្ឋធម្មនុញ្ញនេះ មាន១៦ជំពូក និង១៥៨មាត្រា ដែលបានកំណត់គោលការណ៍ និងច្បាប់មូលដ្ឋានសម្រាប់ការគ្រប់គ្រងប្រទេសកម្ពុជា។ រដ្ឋធម្មនុញ្ញ ដែលកម្ពុជាកំពុងនិងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ បានកើតឡើងជាថ្មី បន្ទាប់ពីសង្រ្គាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍ត្រូវបានបញ្ចប់ក្រោមជំនួបកិច្ចចរចាស្វែងរកសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ រដ្ឋធម្មនុញ្ញនេះ ក៏ជាសារបង្ហាញពីស្មារតីរួបរួមសាមគ្គីភាពរបស់ប្រមុខដឹកនាំខ្មែរ រួមមានសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលជាមេដឹកនាំចលនាតស៊ូ និង សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋាភិបាលសម័យរដ្ឋកម្ពុជា។ នៅក្នុងបុព្វកថារបស់រដ្ឋធម្មនុញ្ញ ក៏បានរំលេចសារដាស់តឿន និងរំលឹកដល់កូនខ្មែរផងដែរថា សង្រ្គាមបាននាំកម្ពុជាឲ្យអន្តរាយ ខ្ទេចខ្ទាំ ហើយការបង្កើតរដ្ឋធម្មនុញ្ញជាថ្មី ដើម្បីពង្រឹងនូវការរួបរួមជាតិជាថ្មីឡើងវិញ។ ការបង្កើតរដ្ឋធម្មនុញ្ញនៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៤៧ គឺជាជំហានដំបូងសំខាន់ក្នុងការបង្កើតប្រព័ន្ធច្បាប់ និងរចនាសម្ព័ន្ធរដ្ឋបាលសម្រាប់ការគ្រប់គ្រងប្រទេស។ រដ្ឋធម្មនុញ្ញលើកទី១ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាទី១ ដែលមាន ១២ជំពូក និង ១២២មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៤៧។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧នេះជារដ្ឋធម្មនុញ្ញអាស្រ័យធម្មនុញ្ញតែរដ្ឋធម្មនុញ្ញនេះ មិនមានផ្លាស់បប្តូរទម្រង់ នៃការដឹកនាំនោះទេ គឺគ្រាន់តែមានការប្រែប្រួលខ្លះៗ ទៅតាមសភាពការណ៍ជាក់ស្តែងតែប៉ុណ្ណោះ។ រដ្ឋធម្មនុញ្ញលើកទី២ គឺជារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋខ្មែរ ដែលមាន១១ ជំពូក និង១២១ មាត្រា ហើយត្រូវបានអនុម័តនៅថ្ងៃទី ១០ ខែឧសភា ១៩៧២។ រដ្ឋធម្មនុញ្ញនេះ ធ្វើឲ្យមានការផ្លាស់ប្តូររបបនយោបាយពីរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មកជារបបសាធារណរដ្ឋ បែបសហរដ្ឋអាមេរិកវិញ។ រដ្ឋធម្មនុញ្ញលើកទី៣ គឺជារដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យដែលមានតែ ២១មាត្រា ចែកចេញជា ១៦ជំពូក ហើយត្រូវបានអនុម័តនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦។ រដ្ឋធម្មនុញ្ញ កម្ពុជាប្រជាធិបតេយ្យនេះ ដែលធ្វើឲ្យមានការផ្លាសស់ប្តូររបបគ្រប់គ្រងរដ្ឋនៅក្នុងប្រទេសខ្មែរ ពីរបបសារធារណរដ្ឋ ប្រែទៅជារបសកុម្មុយនីស្តផ្តាច់ការ សម្លាប់រង្គាលលើប្រជាជនខ្លួនឯង ក្នុងអំឡុងពេលបីឆ្នាំ ៨ខែ និង ២០ថ្ងៃ។ រដ្ឋធម្មនុញ្ញលើកទី៤ គឺជារដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជាប្រជាធិបតេយ្យ មាន៩៣ មាត្រា និង១០ ជំពូក ហើយត្រូវបានប្រកាសឲ្យប្រើតាមក្រឹត្យ លេខ ០១ក្រ ចុះថ្ងៃទី ២៥ ខែមថុនា ឆ្នាំ ១៩៨១។ រដ្ឋធម្មនុញ្ញលើកទី៥ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៨៩ រដ្ឋសភានៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា បានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះដោយកែឈ្មោះប្រទេសកម្ពុជាពីសាធារណរដ្ឋប្រជាមានិតកម្ពុជា មកជារដ្ឋកម្ពុជាវិញ។ នៅក្នុងមាត្រា៤ នៃរដ្ឋធម្មនុញ្ញនេះចែងថារដ្ឋកម្ពុជាអនុវត្ត របបនយោបាយពហុបក្ស។ រដ្ឋធម្មនុញ្ញនេះ មាន ៩៣ មាត្រា និង ១០ ជំពូក ដែលកំណត់ច្បាប់មូលដ្ឋាន និងរចនាសម្ព័ន្ធសម្រាប់ការគ្រប់គ្រងប្រទេសនៅតាមបែបបទប្រជាធិបតេយ្យ។ រដ្ឋធម្មនុញ្ញលើកទី៦ គឺជារដ្ឋធម្មនុញ្ញដែលប្រសូត្រចេញក្រោយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ថ្ងៃទី ២៣ តុលាឆ្នាំ១៩៩១។ នៅថ្ងៃទី២៣ ដល់ថ្ងៃទី ២៨ ខែឧសភាឆ្នាំ១៩៩៣ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស បាននាំគ្នាទៅបោះឆ្នោតទៅជ្រើសរើសសភាធម្មនុញ្ញចំនួន ១២០រូបតំណាងឱ្យទូទាំងប្រទេសដោយតាមប្រព័ន្ធបោះឆ្នោតសមាមាត្រ ដែលនាពេលនោះមានគណបក្សចំនួន ២០ ចូលរួមក្នុងការដណ្តើមសន្លឹកឆ្នោត។ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៩៣ សម្តេច នរោត្តម សីហនុ បានផ្តល់អនុសាសន៍ចំនួន៦ចំណុចដល់សភាធម្មនុញ្ញ ដើម្បីទុកជាគោលការណ៍ក្នុងការតាក់តែងគម្រោងរដ្ឋធម្មនុញ្ញអនាគតរបស់ប្រទេសកម្ពុជា។ បណ្តាគោលការណ៍ទាំងនោះមានជាអាទិភាព សម្រាប់ការអភិវឌ្ឍ រីកចម្រើននិងសន្តិភាពប្រទេសកម្ពុជា។ ប្រទេសកម្ពុជា គឺមិនមែនរាជានិយម ឬសាធារណរដ្ឋនិយម តែគឺជារដ្ឋឯករាជ្យ អព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ មានអធិបតេយ្យភាពនៅក្នុងបូរណភាពទឹកដីរបស់ខ្លួននៅក្នុងព្រំដែនគោក និងព្រំដែនទឹក ដែលទទួលស្គាល់ជាអន្តរជាតិក្នុងចន្លោះឆ្នាំ១៩៦៣-១៩៦៩។ ប្រទេសកម្ពុជា ជាប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យសេរី អាស្រ័យរបបសភានិយម មានប្រព័ន្ធនយោបាយសេរីពហុបក្ស សារព័ត៌មានសេរីទាំងស្រុង ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ និងឧស្សាហកម្មសេរីដូចលោកខាងលិច។ ។ មានការគោរពយ៉ាងដាច់ខាតនូវសិទ្ធិមនុស្ស ដែលកំណត់ដោយធម្មនុញ្ញសហប្រជាជាតិ ដោយសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញាផ្សេងៗទៀត ស្តីពីសិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ។ រដ្ឋធម្មនុញ្ញ ត្រូវមានការបែងចែកអំណាច ចេញជា អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ យ៉ាងតឹងរ៉ឹង។ អំណាចតុលាការត្រូវតែឯករាជ្យជាដាច់ខាតពីរដ្ឋាភិបាល និងគណបក្សនយោបាយ។ ប្រទេសកម្ពុជាមិនចងសម្ព័ន្ធមិត្តយោធាជាមួយប្រទេសណាឡើយ ហើយក៏មិនអនុញ្ញាតឱ្យ មានមូលដ្ឋានយោធាមូលដ្ឋានអាវុធរបស់បរទេសលើទឹកដីរបស់ខ្លួនដែរ។ វិស័យការពារជាតិរបស់ប្រទេសកម្ពុជាគឺមានភាពឯកភាពតែមួយ ដើម្បីការពារសុវត្ថិភាពជាតិ។ ប្រទេសកម្ពុជាប្រឆាំងជានិច្ចចំពោះការរក្សាទុក ការផលិត ការប្រើប្រាស់អាវុធ បរិមាណូ ឬអាវុធវេត្រាណូ។ ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលមានក្នុង មាត្រា ៤៣ នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា រីឯ ឥស្លាមសាសនា និងសាសនាគ្រិស្តត្រូវបានទទួលស្គាល់ជាផ្លូវការ និងការការពារដោយរដ្ឋ។ សេរីភាពជំនឿសាសនាជាគន្លងសំខាន់មួយសម្រាប់ការរស់នៅប្រកបដោយសន្តិភាព និងគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ប្រទេសកម្ពុជាចៀសវាងដាច់ខាតនូវការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ ហើយក៏មិនអនុញ្ញាតឱ្យប្រទេសដទៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនដែរ។ ប្រទេសកម្ពុជានឹងចងមិត្តភាពជាមួយបណ្តាប្រទេស និងប្រជាជនទាំងអស់លើពិភពលោក ដែលគោរពអធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព មិនចូលបក្សសម្ព័ន្ធ បូរណភាពដែនដីក្នុងព្រំដែនគោក និងព្រំដែនសមុទ្រនាឆ្នាំ១៩៦៩ របស់ខ្លួន។ ប្រទេសកម្ពុជា ហាមឃាត់ជានិច្ចនូវការបញ្ជូនកងទ័ពចេញក្រៅប្រទេស។ រដ្ឋធម្មនុញ្ញនេះ ត្រូវបានអនុម័តជាស្ថាពរនាទិវាចុងក្រោយនៃសម័យប្រជុំពេញអង្គលើកទី២ នៃ សភាធម្មនុញ្ញនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣។ ហើយ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក សឺន សាន ប្រធានសភាធម្មនុញ្ញ លោក ជា ស៊ីម និងលោក អ៊ឹង គៀត អនុប្រធានទី១ និងអនុប្រធានទី២។ អង្គប្រជុំបានចាប់ឆ្នោតជ្រើសតាំងគណៈកម្មការរៀបចំការបោះឆ្នោតចំនួនបីរូប ដើម្បីបោះឆ្នោតអនុម័តលើរដ្ឋធម្មនុញ្ញទាំងស្រុង។ ការបោះឆ្នោតអនុម័តរដ្ឋធម្មនុញ្ញនេះបានប្រព្រឹត្តទៅដោយសម្ងាត់ និងដោយសេរី។ ជាលទ្ធផល ក្នុងចំណោមសមាជិកសភាធម្មនុញ្ញទាំង ១២០រូប ក្នុងនោះបានបោះឆ្នោតយល់ព្រមគាំទ្រចំនួន ១១៣ សំឡេង មិនយល់ព្រមចំនួន ៥ សំឡេង។ ក្នុងនោះមាន អនុប្បវាទឬ ការមិនបោះឆ្នោត ២ សំឡេង ហើយរដ្ឋធម្មនុញ្ញស្ថាពរនេះត្រូវបានគេដាក់ថ្វាយព្រះមហាក្សត្រឡាយព្រះហស្តលេខានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅមុខព្រះបរមរាជវាំងរាជធានីភ្នំពេញនៃប្រទេសកម្ពុជាចាប់តាំងពីព្រឹកព្រលឹម កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនៃកងខេមរភូមិន្ទមានឯកសណ្ឋានដូចកងខេមរភូមិន្ទសម័យសង្គមរាស្ត្រនិយម។ ហើយនឹង ប្រជារាស្ត្រប្រុសស្រីក្នុងរាជធានីភ្នំពេញប្រកបដោយសម្លៀកបំពាក់សមរម្យ ប្រមាណជាង ៣០,០០០ នាក់ បានអញ្ជើញជួបជុំគ្នា ដើម្បីប្រារព្វការចូលរួមជាប្រវត្តិសាស្ត្រដ៏ធំមួយ។ ក្នុងនោះ ដើម្បីអបអរសាទររដ្ឋធម្មនុញ្ញថ្មីដែលសម្តេច នរោត្តម សីហនុ បានឡាយព្រះហស្តលេខានាព្រឹកថ្ងៃទី២៤ កញ្ញា ឆ្នាំ១៩៩៣ នោះ។ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នេះតទៅ សម្តេច នរោត្តម សីហនុ បានប្រកាសថា យើងហ៊ានអះអាងថាកម្ពុជានឹងបានទទួលនូវរដ្ឋធម្មនុញ្ញមួយប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីភាពទូលំទូលាយដ៏ប្រពៃបំផុត។ ហើយមាតុភូមិកម្ពុជានឹងឈានចូលដោយមោទនភាពក្នុងចំណោមប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដជាងគេក្នុងលោក។ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ សម្តេច នរោត្តម សីហនុ ក្នុងឋានៈជាប្រមុខរដ្ឋ បានតែងតាំងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។ សម្តេច នរោត្តម សីហនុ បានធ្វើសច្ចាប្រណិធាន ចូលកាន់តំណែងជាព្រះមហាក្សត្រ និងសម្តេច ម៉ែ ជាព្រះមហាក្សត្រី។ សកម្មភាពនយោបាយនាថ្ងៃនោះ ជាការបញ្ចប់អត្ថិភាពរបស់ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ និងបញ្ចប់អាណត្តិរបស់អ៊ុនតាក់តាមបែបព្រឹត្តន័យ។ ក្នុងឱកាសនោះសម្តេច នរោត្តម សីហនុ បានប្រកាសសភាធម្មនុញ្ញទៅជារដ្ឋសភាជាតិ សមាជិកសភាធម្មនុញ្ញ បានប្រែក្លាយជាសមាជិករដ្ឋសភា «សភាតំណាងរាស្ត្រ» ដែលមានចំនួន ១២០ រូបដដែល។ ក្នុងការប្រារព្ធទិវារដ្ឋធម្មនុញ្ញ ទង់ជាតិត្រូវដាក់តាំងនៅតាមទីស្នាក់ការរដ្ឋាភិបាល សាលារៀន និងកន្លែងសាធារណៈផ្សេងៗ។ រដ្ឋធម្មនុញ្ញ និងគោលការណ៍ប្រជាធិបតេយ្យដែលខ្លួនតំណាងត្រូវបានរំលឹកតាមរយៈសុន្ទរកថា និងពិធីនានា។ ព្រឹត្តិការណ៍ទាំងនេះរួមមានការជជែកពិភាក្សាអំពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយជាធម្មតាត្រូវបានបើកជាសាធារណៈ។ ការប្រារព្ធពិធីដ៏ធំតែងតែធ្វើឡើងនៅក្នុងរាជធានីនៃរាជធានីភ្នំពេញ និងទីក្រុងធំៗក្នុងប្រទេស។ ក្បួនដង្ហែរនេះ បន្តដោយសកម្មភាពវប្បធម៌ដូចជា របាំ តន្ត្រី និងការសម្តែងផ្សេងៗទៀត ដែលជួយលើកស្ទួយប្រវត្តិសាស្រ្តវប្បធម៌របស់ប្រទេសកម្ពុជា និងការរួបរួមរបស់ប្រជាជន។ សកម្មភាពផ្សេងទៀតរួមមានសិក្ខាសាលា និងការបង្កើតការយល់ដឹងដល់សាធារណជន ដើម្បីបង្កើនចំណេះដឹងរបស់ពួកគេអំពីរដ្ឋធម្មនុញ្ញ និងទីកន្លែងនៅកម្ពុជា។ មធ្យោបាយមួយចំនួនដែលសាលារៀន និងសាកលវិទ្យាល័យអាចចូលរួមក្នុងការលើកកម្ពស់ច្បាប់រដ្ឋធម្មនុញ្ញ និងអភិបាលកិច្ច និងសិទ្ធិស៊ីវិល រួមមានតាមរយៈការជជែកពិភាក្សា ការពិភាក្សា និងការបង្ហាញ។ សកម្មភាពទាំងនេះធ្វើឱ្យសិស្សចូលរួមក្នុងដំណើរការប្រជាធិបតេយ្យ និងធ្វើឱ្យពួកគេពេញចិត្តចំពោះតួនាទីរបស់ពលរដ្ឋសកម្ម។ ទោះបីមិនមានពិធីធំដុំក៏ដោយ ក៏នៅតែមានការផ្សព្វផ្សាយ និងការអប់រំដល់ប្រជាជនអំពីសារៈសំខាន់នៃរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងការយល់ដឹង និងការគោរពច្បាប់ក្នុងសង្គម។ ប្រព័ន្ធផ្សព្វផ្សាយ ទូរទស្សន៍ វិទ្យុ និងកាសែតអាចផ្សាយកម្មវិធី ឬអត្ថបទខ្លីៗរំលឹកអំពីប្រវត្តិ និងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ។ ពួកគេអាចនឹងរំលេចអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋដែលចែងក្នុងរដ្ឋធម្មនុញ្ញ។ ស្ថាប័នអប់រំ មុនថ្ងៃឈប់សម្រាក សាលារៀនអាចនឹងបង្រៀន ឬរំលឹកសិស្សានុសិស្សអំពីសារៈសំខាន់នៃរដ្ឋធម្មនុញ្ញ និងតួនាទីរបស់ខ្លួនក្នុងការធានានូវសន្តិភាព និងប្រជាធិបតេយ្យ។ ក្នុងករណីខ្លះ ឬនៅឆ្នាំណាដែលមានព្រឹត្តិការណ៍ពិសេស រាជរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធអាចនឹងរៀបចំពិធីផ្លូវការតូចៗមួយចំនួនផងដែរ។ ពិធីជួបជុំ អាចមានការជួបជុំតូចៗរបស់មន្ត្រីរាជការជាន់ខ្ពស់ ដើម្បីរំលឹកដល់ព្រះរាជស្នាដៃរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលជាព្រះបិតាជាតិ និងសារៈសំខាន់នៃរដ្ឋធម្មនុញ្ញ។ ការដាក់កម្រងផ្កា អាចមានការដាក់កម្រងផ្កានៅវិមាន ឬកន្លែងប្រវត្តិសាស្ត្រមួយចំនួន ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ ឬបុគ្គលសំខាន់ៗដែលបានចូលរួមក្នុងការបង្កើតរដ្ឋធម្មនុញ្ញ។ សរុបមក ការប្រារព្ធពិធីទិវារដ្ឋធម្មនុញ្ញនៅកម្ពុជា គឺផ្តោតសំខាន់ទៅលើការទទួលស្គាល់ថ្ងៃនេះជាថ្ងៃឈប់សម្រាកជាតិ។ ហើយជាការរំលឹកអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងនីតិសាស្ត្រនៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេសក្នុងការធានានូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រជាធិបតេយ្យ។